នៅសៀមរាប ក្រៅពីមកទស្សនាប្រាង្គប្រាសាទនានានៅរមណីយដ្ឋានអង្គរ ថ្ងៃរះ និងលិច ក៏ជាផ្នែកទេសចរណ៍ទាក់ទាញចំណីអារម្មណ៍ភ្ញៀវជាតិ និងអន្តរជាតិច្រើនរយពាន់នាក់ក្នុងមួយថ្ងៃៗ។ ការទស្សនាថ្ងៃរះ និងថ្ងៃលិចនៅប្រាសាទអង្គរវត្ត គឺជាបទពិសោធន៍ដ៏អស្ចារ្យដែលអ្នកមិនអាចបំភ្លេចបាននៅពេលអ្នកទៅដល់ទឹកដីអង្គរ។ ទេសភាពនៃប្រាសាទបុរាណដែលឆ្លុះបញ្ចាំងនឹងពន្លឺមាសនៃព្រះអាទិត្យគឺជាទស្សនីយភាពដ៏អស្ចារ្យបំផុត។ ការទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត គឺជាព្រឹត្តិការណ៍ដ៏ពិសេសមួយដែលកើតឡើងពីរដងក្នុងមួយឆ្នាំអំឡុងពេលសមភាព គឺប្រហែលជាថ្ងៃទី ២០ ដល់ ២៣ ខែមីនា និងថ្ងៃទី ២២ ដល់ ២៣ ខែកញ្ញា។ នៅពេលនោះ ព្រះអាទិត្យរះចំពីក្រោយកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ដែលបង្កើតបានជាទិដ្ឋភាពដ៏អស្ចារ្យនិងមានន័យជ្រាលជ្រៅខាងផ្នែកស្ថាបត្យកម្ម និងតារាសាស្ត្ររបស់ខ្មែរបុរាណ។ ទិដ្ឋភាពនេះទាក់ទាញភ្ញៀវទេសចរ និងអ្នកថតរូបយ៉ាងច្រើនកុះករ។ វាជាភស្តុតាងបញ្ជាក់ពីភាពប៉ិនប្រសប់របស់បុព្វបុរសខ្មែរដែលបានរៀបចំការសាងសង់ប្រាសាទឲ្យស្របទៅនឹងបាតុភូតធម្មជាតិ។ ការមើលថ្ងៃរះនៅអង្គរវត្ត គឺជាបទពិសោធន៍ដ៏ល្បីល្បាញបំផុត ភ្ញៀវទេសចរជាច្រើននាំគ្នាទៅតាំងពីព្រលឹមដើម្បីចាប់យកទិដ្ឋភាពដ៏ស្រស់ស្អាតនេះ។ ព្រះអាទិត្យនឹងរះបន្តិចម្តងៗពីក្រោយកំពូលប្រាសាទ បង្កើតបានជាស្រមោលដ៏អស្ចារ្យនិងពន្លឺចែងចាំងនៅលើផ្ទៃទឹកនៃស្រះឈូក។ អ្នកទេសចរណ៍ដែលធ្វើដំណើរទៅទស្សនាថ្ងៃរះនៅអង្គរវត្ត ពិតជាទទួលបានអារម្មណ៍ខុសពីតំបន់ដទៃទៀត ពីព្រោះ ជើងរបស់ពួកគេកំពុងឈរនៅក្នុងតំបន់បុរាណស្ថានដែលមានអាយុកាលជាង១ពាន់ឆ្នាំ ហើយភ្នែកទាំងគូរបស់ពួកគេកំពុងសម្លឹងមើលព្រះអាទិត្យដែលកំពុងរះឡើងពីទិសខាងកើត និងបញ្ចេញកាំរស្មីចែងចាំងបន្តិចម្តងៗមកលើកំពូលទាំងប្រាំនៃប្រាសាទអង្គរវត្ត។ ទេសភាពវប្បធម៌ បុរាណស្ថាន បូកផ្សំនឹងធាតុអាកាសត្រជាក់ល្មមនាព្រឹកព្រលឹម សំឡេងសត្វ និងព្រៃព្រឹក្សាផងនោះ ទេសចរពិតជាទទួលបានអារម្មណ៍ប្លែក និងមិនធ្លាប់មាននៅកន្លែងដទៃទៀតសម្រាប់ការទស្សនាថ្ងៃរះនៅមហាប្រាសាទអង្គរវត្ត។ ប្រាសាទអង្គរវត្តបើកពីម៉ោង ៥ ព្រឹកជារៀងរាល់ថ្ងៃ។ ម៉ោងព្រះអាទិត្យរះ ម៉ោងរះជាធម្មតាគឺចន្លោះពី ៥:៤០ ទៅ ៦ ព្រឹក។ អ្នកគួរទៅដល់មុនម៉ោង ៥ ព្រឹកដើម្បីរកកន្លែងល្អ។ ទិដ្ឋភាពថ្ងៃលិចនៅអង្គរវត្តក៏ស្រស់ស្អាតមិនចាញ់ថ្ងៃរះដែរ។ ព្រះអាទិត្យនឹងលិចបន្តិចម្តងៗ បង្កើតបានជាពណ៌មាស ទឹកក្រូច និងពណ៌ផ្កាឈូកនៅលើមេឃ ដែលធ្វើឲ្យប្រាសាទមានភាពលេចធ្លោ។ នៅទីនេះ ទេសចរមិនមែនទស្សនាថ្ងៃលិចនៅឯជើងមេឃទេ តែទេសចរទស្សនាសម្រស់ប្រាសាទអង្គរវត្តតាមរយៈចំណាំងផ្លាតនៃកាំរស្មីព្រះអាទិត្យជះមកលើប្រាង្គប្រាសាទអង្គរវត្ត។ ដើម្បីទទួលបានបទពិសោធថ្ងៃលិចឲ្យកាន់តែពិសេសទៀតនោះ ទេសចរគួរស្ថិតនៅទីតាំងក្បែរមាត់ស្រះទឹកក្នុងបរិវេណអង្គរវត្ត ឬស្ថិតនៅកសិណខាងលិចជ្រុងខាងជើងនៃស្ពានហាល។ ប្រាសាទអង្គរវត្តបិទនៅម៉ោង ៦ ល្ងាច។ ម៉ោងព្រះអាទិត្យលិច ម៉ោងលិចជាធម្មតាគឺចន្លោះពី ៦ ទៅ ៦:៣០ ល្ងាច។ សម្រាប់ការទស្សនា ថ្ងៃរះ ទីតាំងពេញនិយមបំផុតគឺ ស្រះឈូកខាងឆ្វេង ដែលផ្តល់នូវរូបភាពប្រាសាទឆ្លុះបញ្ចាំងយ៉ាងច្បាស់។ ទីតាំងផ្សេងទៀតរួមមាន ស្រះឈូកខាងស្តាំ: ជាជម្រើសមួយទៀតដែលមិនសូវមានមនុស្សច្រើន។ ទិដ្ឋភាពនៅទីនេះក៏ស្អាតដែរ ទោះបីជាមិនសូវស៊ីមេទ្រីដូចស្រះខាងឆ្វេងក៏ដោយ។ ផ្លូវចូលខាងលិច: ជាកន្លែងដែលផ្តល់ទិដ្ឋភាពប្រាសាទពីចម្ងាយ ជាមួយនឹងពន្លឺព្រះអាទិត្យរះពីក្រោយ។ រីឯបណ្ណាល័យវិញ ពេលខ្លះ អ្នកអាចមើលថ្ងៃរះពីខាងក្នុងបណ្ណាល័យ ដោយមានបង្អួចជាស៊ុមថតរូប។ ចំណែកឯការទស្សនា ថ្ងៃលិច វិញ ទីតាំងដ៏ពេញនិយមបំផុតគឺ ភ្នំបាខែង គឺជាទីតាំងដ៏ពេញនិយមបំផុតសម្រាប់ការទស្សនាថ្ងៃលិច ដោយសារវាផ្តល់នូវទិដ្ឋភាពបែប ជុំវិញ ៣៦០ ដឺក្រេនៃព្រៃឈើ និងប្រាសាទអង្គរវត្តពីចម្ងាយ។ កន្លែងនេះមានកំណត់ចំនួនភ្ញៀវឡើងទៅលើប្រាសាទ។ លើប្រាសាទភ្នំធម្មជាតិនេះ ទេសចរទាំងឡាយពិតជាអាចគយគន់ព្រះអាទិត្យកំពុងរៀបលិច ហើយជះកាំរស្មីមកលើកំពូលប្រាសាទអង្គរវត្តដោយប្រែក្លាយកំពូលប្រាសាទទៅជាពណ៌មាស។ ទេសភាពនេះ គឺពិតជាកម្រ និងអស្ចារ្យស្ថិតនៅលើទីបុរាណស្ថានដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។ ប្រាសាទព្រះរូប: ជាប្រាសាទភ្នំដែលមានរចនាសម្ព័ន្ធខ្ពស់ ដែលផ្តល់ទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ស្អាត និងនៅកៀកជាងភ្នំបាខែង។ នៅទីនេះ អ្នកជំនាញទេសចរណ៍ផ្តល់យោបល់ឲ្យទេសចរទស្សនាថ្ងៃលិចផងដែរ ពីព្រោះ កាំរស្មីព្រះអាទិត្យជិតអស្តង្គតជះមកលើកំពូលប្រាសាទបង្កើតបានជាផ្ទាំងទស្សនីយភាពពណ៌មាសដ៏គួរឲ្យគយគន់។ នៅទីនេះ ភាពស្ងាត់ជ្រងំ ទេសភាពព្រៃព្រឹក្សា សំឡេងសត្វ បានរួមចំណែករំសាយទុក្ខកង្វល់របស់ទេសចរបានមួយកម្រិតផងដែរ។ ស្រះស្រង់: ជាបារាយណ៍បុរាណដែលផ្តល់នូវផ្ទៃទឹកដ៏ធំសម្រាប់ឆ្លុះបញ្ចាំងពន្លឺថ្ងៃលិច។ នៅទីនេះ ទេសចរជាលក្ខណៈគ្រួសារ ឬគូស្នេហ៍ អាចស្ថិតផ្នែកខាងកើត ឬ គួរស្ថិតនៅផ្នែកខាងលិច ផ្នែកខាងកំពង់ទឹកនៃស្រះ រង់ចាំទស្សនាកាំរស្មីព្រះអាទិត្យដែលចែងចាំងមកលើផ្ទៃទឹកបង្កើតបានជាពន្លឺផ្លេកៗស្រស់បំព្រងនៅលើផ្ទៃទឹក។ ទស្សនាថ្ងៃលិចផង ស្រស់ស្រូបអាហាររួមគ្នាផងបង្កើតបានជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានក្នុងជីវិត។ គន្លឹះសម្រាប់ការទៅទស្សនាថ្ងៃរះ និងថ្ងៃលិចនៅអង្គរវត្ត៖ ដើម្បីឲ្យបទពិសោធន៍ទស្សនារបស់អ្នកកាន់តែប្រសើរ អ្នកគួរ ទិញសំបុត្រចូលទស្សនាតំបន់អង្គរទុកជាមុន នៅការិយាល័យលក់សំបុត្រចាប់ពីម៉ោង ៤:៤៥ ល្ងាច មុនព្រឹកស្អែកមកដល់ ដើម្បីជៀសវាងការតម្រង់ជួរនៅពេលព្រឹកព្រលឹម។ ត្រូវ ទៅឲ្យបានព្រលឹម ជាពិសេសសម្រាប់ថ្ងៃរះ ឬនៅភ្នំបាខែង ដើម្បីរកកន្លែងល្អ។ ត្រៀមសំលៀកបំពាក់ឲ្យបានត្រឹមត្រូវ ដោយបិទបាំងស្មា និងជង្គង់ ព្រោះជាតំបន់សក្ការៈបូជា។ កុំភ្លេច ត្រៀមរបស់របរចាំបាច់ ដូចជាពិលសម្រាប់ដើរក្នុងទីងងឹតមុនថ្ងៃរះ, ថ្នាំបាញ់មូស, ទឹកសុទ្ធ, មួក ឬឆ័ត្រការពារកម្ដៅថ្ងៃ, និងកាមេរ៉ា សម្រាប់ថតរូប។ មុនពេលចេញដំណើរ អ្នកគួរ ពិនិត្យមើលការព្យាករណ៍អាកាសធាតុ ព្រោះថ្ងៃរះអាចនឹងមិនស្រស់ស្អាតទេ ប្រសិនបើមានពពកច្រើន ឬភ្លៀងធ្លាក់។ សម្រាប់ការ ជ្រើសរើសពេលទៅទស្សនា រដូវប្រាំង ដែលចាប់ពី ខែវិច្ឆិកា ដល់ កុម្ភៈ ជាទូទៅមានអាកាសធាតុល្អនិងមេឃស្រឡះល្អ ប៉ុន្តែក៏មានភ្ញៀវទេសចរច្រើនដែរ។ រដូវវស្សា គិតចាប់ពី ខែមិថុនា ដល់ខែ តុលា អាចមានភ្លៀងធ្លាក់ ប៉ុន្តែទេសភាពក៏បៃតងស្រស់ស្អាត ហើយមានមនុស្សតិចជាង។ មួយវិញទៀតគប្បីប្រុងប្រយ័ត្នចំពោះហ្វូងមនុស្សច្រើន ជាពិសេសនៅកន្លែងមើលថ្ងៃរះនៅស្រះឈូកខាងឆ្វេង។ ត្រូវមានការអត់ធ្មត់ និងចេះចែករំលែកកន្លែងគ្នា។ បន្ទាប់ពីមើលថ្ងៃរះរួច កុំទាន់អាលត្រឡប់ទៅវិញ ព្រោះពន្លឺព្រះអាទិត្យនៅពេលព្រឹកព្រលឹមគឺស្រស់ស្អាតខ្លាំងណាស់សម្រាប់ការទស្សនាប្រាសាទ។ ការមកទស្សនាថ្ងៃរះ និងថ្ងៃលិចនៅអង្គរវត្ត គឺជាបទពិសោធន៍ដ៏អស្ចារ្យមួយដែលរួមបញ្ចូលគ្នានូវភាពស្រស់ស្អាតនៃធម្មជាតិ ភាពអស្ចារ្យនៃស្ថាបត្យកម្មបុរាណ និងអារម្មណ៍ស្ងប់ស្ងាត់ជ្រាលជ្រៅ។ ការទស្សនាថ្ងៃរះ និងលិច នៅអង្គរដែលជាបេតិកភណ្ឌពិភពលោកនៃអង្គរការយូណេស្កូ ពិតជាមានលក្ខណៈពិសេសដាច់ដោយឡែកពីតំបន់ផ្សេងៗ ពីព្រោះ ទឹកដីអង្គរ គឺជាទីសក្ការៈដែលនាំអារម្មណ៍ទេសចរឲ្យវិលត្រឡប់ទៅដឹងរឿងរ៉ាវពីអតីតកាលរាប់ពាន់ឆ្នាំមុន និងបច្ចុប្បន្នកាលរុងរឿង និងទំនើបនៃទឹកដីខេត្តសៀមរាប។